មិត្តភាពភាគច្រើនត្រូវបានបង្កើតឡើងដោយទំនុកចិត្ត ការគោរព និងសេចក្ដីល្អ។ ប៉ុន្តែភាពច្រណែន និងការនិយាយដើមអាចបំផ្លាញទំនុកចិត្តនោះបានយ៉ាងងាយស្រួល។ ភាពច្រណែនរវាងមិត្តភក្តិតែងចាប់ផ្ដើមនៅពេលមិត្តម្នាក់មានអារម្មណ៍ថាខ្លួនត្រូវបានគេទុកចោល។ វាអាចកើតឡើងនៅពេលមានមិត្តម្នាក់ទទួលបានជោគជ័យ ឬក្លាយជាមនុស្សល្បីជាងខ្លួនគេ។ នៅក្នុងសង្គមខ្មែរ មនុស្សតែងសន្មតថាសមភាព និងសុខដុមរមនាជាគុណតម្លៃដ៏សំខាន់។ ដូច្នេះ នៅពេលភាពច្រណែនលេចឡើង វាបង្កើតភាពតានតឹងផ្លូវអារម្មណ៍។ មិត្តខ្លះអាចចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ការប្រៀបធៀបនេះជាញឹកញាប់នាំឲ្យមានអារម្មណ៍អសន្តិសុខ ឬការគុំគួន។ ការនិយាយដើមខ្លះកើតឡើងបន្ទាប់ពីភាពច្រណែន ប្រៀបដូចជារបៀបក្នុងការបញ្ចេញអារម្មណ៍មួយ។ ជំនួសឲ្យការដោះស្រាយបញ្ហា ការនិយាយដើមធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់។ មិត្តខ្លះអាចចាប់ផ្ដើមបង្កើតពាក្យចចាមអារាម ឬធ្វើឱ្យរឿងរ៉ាវកាន់តែធំទៅ។ វាអាចធ្វើឲ្យបាត់បង់កិត្តិយស និងបំផ្លាញមិត្តភាព។ ជាញឹកញាប់ ការនិយាយដើមត្រូវបានប្រើជាវិធីសងសឹកដោយលាក់លៀម។ ក្នុងវប្បធម៌ខ្មែរ អាកប្បកិរិយាបែបនេះតែងតែត្រូវបានរាប់ថាមិនសមរម្យ។ ទោះបីជាមិត្តជិតស្និទ្ធក៏ដោយ ភាពច្រណែន និងការនិយាយដើមនៅតែអាចកើតឡើងបាន។ នៅពេលរឿងនេះកើតឡើង ការយល់ច្រឡំក៏លេចមុខដែរ។ មិត្តខ្លះអាចឈប់និយាយរកគ្នា។ ភាពស្ងៀមស្ងាត់ ឬការគេចវេសក្លាយជាផ្នែកមួយនៃជម្លោះ។ ជួនកាល មិត្តខ្លះក៏ជ្រើសរើសកាន់ជើងមិត្តតែម្ខាង ដែលធ្វើឲ្យមិត្តម្ខាងទៀតអន់ចិត្ត និងនាំបញ្ហាកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើមិនដោះស្រាយដោយប្រុងប្រយ័ត្ន ជម្លោះអាចបំផ្លាញមិត្តភាពដែលខំសាងមកដោយយូរអង្វែង ។ ខ្មែរច្រើនតែងជ្រើសរើសសន្តិភាពជំនួសឲ្យការប៉ះទង្គិចគ្នា។ មិត្តភាពដ៏ពិត គឺជាការរៀននិយាយទល់មុខគ្នាដោយបើកចិត្ត។ ការសន្ទនាដោយពាក្យស្មោះត្រង់អាចជួយស្ដារទំនុកចិត្តឡើងវិញ។ ការសូមទោសក៏មានតួនាទីសំខាន់ក្នុងការស្ដារមិត្តភាពឡើងវិញដែរ។ មនុស្សដែលចូលចិត្តនិយាយដើមគេ តែងតែមិនទទួលបានទំនុកចិត្តពីអ្នកដទៃ។ ពាក្យរបស់ពួកគេអាចបំបាក់បំបែកមិត្តភាព និងបង្កឲ្យមានការឈឺចាប់ផ្លូវចិត្ត។ នៅសាលារៀន ឬកន្លែងធ្វើការ ជារឿយៗ ការនិយាយដើមគ្នារីករាលដាលយ៉ាងលឿន។ គ្រូ និងអ្នកគ្រប់គ្រងតែងលើកទឹកចិត្តឲ្យមានការសន្ទនាដោយបើកចំហវិញ។ មួយទៀត ភាពច្រណែនក្នុងមិត្តភាពក៏អាចកើតឡើងដោយសារតែការយល់ច្រឡំ ឬខ្វះទំនុកចិត្តលើខ្លួនឯងដែរ។ មិត្តគួរតែរៀនអបអរសាទរចំពោះភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ការគាំទ្រគ្នាទៅវិញទៅមកជួយបំបាត់ភាពច្រណែន និងបង្កើតភាពរួបរួម។ មិត្តភាពពិតប្រាកដកាន់តែរឹងមាំ ពេលមានភាពស្មោះត្រង់ និងការអភ័យទោសចំពោះគ្នា។ នៅពេលមិត្តជ្រើសរើសសន្តិភាពជំនួសការនិយាយដើមគ្នា ពួកគេក្លាយជាមនុស្សដែលមានភាពពេញវ័យផ្លូវអារម្មណ៍។ ជាចុងក្រោយ មិត្តភាពដែលអាចឆ្លងកាត់ភាពច្រណែន និងជម្លោះបាន គឺជាមិត្តភាពដ៏រឹងមាំ និងគង់វង្សយូរអង្វែង។